គ្រឿងប្រាក់ពីភូមិកំពង់ហ្លួង ស្រុកពញាឰល ខេត្តកណ្ដាល គឺជាស្នាដៃសិល្បៈដ៏ចំណានរបស់ខ្មែរ ដែលបានបន្សល់ទុកពីបុរាណ គ្រឿងប្រាក់ទាំងនេះមិនត្រឹមតែជាវត្ថុប្រើប្រាស់នោះទេ តែវាតំណាងឱ្យកេរ្តិ៍ដំណែលវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ការធ្វើគ្រឿងប្រាក់នៅកំពង់ហ្លួងមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ពោលគឺតាំងពីសម័យបុរាណមកម្ល៉េះ។ ភូមិកំពង់ហ្លួងត្រូវបានគេស្គាល់ថាជាភូមិជាងប្រាក់ដ៏ល្បីល្បាញ ដែលបានផលិតគ្រឿងប្រាក់សម្រាប់បម្រើដល់ព្រះរាជវាំង និងវណ្ណៈអ្នកមានក្នុងសង្គមខ្មែរ។ គ្រឿងប្រាក់ទាំងនោះរួមមាន ភាជន៍ប្រាក់ ថាសប្រាក់ និងគ្រឿងលម្អផ្សេងៗ។ ការធ្វើគ្រឿងប្រាក់នេះត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយរឿងរ៉ាវដែលទាក់ទងនឹងវា គឺ ភាពប៉ិនប្រសប់និងការអត់ធ្មត់ របស់ជាងប្រាក់ខ្មែរ។ ពួកគេបានប្រើប្រាស់បច្ចេកទេសដ៏ល្អិតល្អន់ដើម្បីផលិតស្នាដៃសិល្បៈដ៏ល្អឯក។ ជាងប្រាក់បានឆ្លាក់គ្រឿងប្រាក់ដោយដៃដោយមានរូបរាងជាសត្វ ផ្កា ឬលំនាំប្រពៃណីខ្មែរ ដែលបានឆ្លុះបញ្ចាំងពីជំនឿ និងទស្សនៈរបស់ប្រជាជនខ្មែរទៅលើធម្មជាតិ។ ក្រៅពីនេះ គ្រឿងប្រាក់នៅកំពង់ហ្លួងក៏បានឆ្លងកាត់រឿងរ៉ាវដ៏ជូរចត់ជាច្រើនក្នុងប្រវត្តិសាស្ត្រផងដែរ ជាពិសេសគឺក្នុងរបបខ្មែរក្រហម ដែលសិល្បៈនៃការធ្វើគ្រឿងប្រាក់នេះស្ទើរតែបាត់បង់ទាំងស្រុង។ ប៉ុន្តែក្រោយឆ្នាំ១៩៧៩ សិល្បៈនេះបានចាប់ផ្ដើមរស់ឡើងវិញ ហើយបានបន្តបន្សល់ទុកដល់កូនចៅរហូតដល់សព្វថ្ងៃ។ គ្រឿងប្រាក់ពីកំពង់ហ្លួងនេះ មិនត្រឹមតែជាវត្ថុប្រើប្រាស់ប៉ុណ្ណោះទេ តែវាជាតំណាងនៃការតស៊ូ និងការរក្សាទុកនូវកេរ្តិ៍ដំណែលវប្បធម៌របស់ខ្មែរផងដែរ។ គ្រឿងប្រាក់ពីភូមិកំពង់ហ្លួង ត្រូវបានផលិតឡើងដោយឆ្លងកាត់ដំណើរការដ៏ស្មុគស្មាញ និងទាមទារនូវភាពប៉ិនប្រសប់ខ្ពស់ពីជាងប្រាក់។ គ្រឿងប្រាក់ទាំងនេះផលិតឡើងពី ប្រាក់សុទ្ធ ដែលមានគុណភាពខ្ពស់ ដែលដំណើរការផលិតចាប់ផ្ដើមពី ការរំលាយដុំប្រាក់សុទ្ធ ក្នុងកម្ដៅខ្ពស់រហូតដល់វាប្រែជាប្រាក់រាវ។ បន្ទាប់មក ប្រាក់រាវត្រូវបានចាក់ចូលទៅក្នុងពុម្ព ដែលបានរៀបចំទុកជាមុន ហើយជាងប្រាក់ត្រូវដំវាឱ្យចេញជារូបរាងតាមការចង់បាន។ ដំណាក់កាលសំខាន់បំផុតគឺ ការឆ្លាក់និងរចនា ដែលបង្ហាញពីភាពជំនាញ និងប៉ិនប្រសប់របស់ជាងប្រាក់។ ពួកគេត្រូវប្រើប្រាស់ឧបករណ៍ផ្សេងៗដើម្បីឆ្លាក់លំនាំល្អវិចិត្រ ដូចជាលំនាំផ្កា ភ្ញី ធម្មជាតិ ឬលំនាំខ្មែរបុរាណផ្សេងៗទៀតទៅលើផ្ទៃគ្រឿងប្រាក់។ បន្ទាប់ពីឆ្លាក់រួច គ្រឿងប្រាក់ត្រូវបានយកទៅ បាញ់ខាត់ ដោយប្រើទឹកសាប៊ូពិសេសដើម្បីឱ្យវាមានសភាពភ្លឺចែងចាំង ស្រស់ស្អាត និងមិនងាយខ្មៅ។ ចុងក្រោយ ជាងប្រាក់ត្រូវ លាងសម្អាត វាម្ដងទៀត ហើយជូតឱ្យស្ងួតមុននឹងដាក់លក់លើទីផ្សារ។ សម្រាប់ប្រភេទគ្រឿងប្រាក់ពីកំពង់ហ្លួងវិញ មានច្រើនប្រភេទទៅតាមទម្រង់និងការប្រើប្រាស់របស់វា ដែលអាចបែងចែកជាក្រុមធំៗបាន។ ដោយប្រភេទទីមួយគឺ គ្រឿងអលង្ការ ដែលត្រូវបានគេប្រើប្រាស់ជាគ្រឿងលម្អកាយមានដូចជា ខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល និងកងជើង។ គ្រឿងអលង្ការទាំងនេះត្រូវបានឆ្លាក់លម្អដោយលំនាំល្អវិចិត្រ ដែលត្រូវបានគេពាក់សម្រាប់តុបតែងខ្លួនក្នុងពិធីបុណ្យប្រពៃណី ឬពិធីមង្គលការ ដែលបង្ហាញពីភាពថ្លៃថ្នូររបស់អ្នកពាក់។ ប្រភេទទីពីរគឺ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលរួមមាន ភាជន៍ប្រាក់ ពែងប្រាក់ ថាសប្រាក់ ស្លាបព្រា សម និងថូផ្កាជាដើម។ វត្ថុទាំងនេះភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់លម្អលើតុអាហារ ឬជាគ្រឿងតុបតែងផ្ទះ ដែលបានឆ្លុះបញ្ចាំងពីភាពស៊ីវិល័យនិងសម្រស់នៃសិល្បៈខ្មែរ។ ប្រភេទទីបីគឺ វត្ថុបូជា និងពិធីសាសនា។ គ្រឿងប្រាក់មួយចំនួនត្រូវបានគេផលិតឡើងសម្រាប់ប្រើប្រាស់ក្នុងពិធីសាសនា និងពិធីប្រពៃណីផ្សេងៗ ដូចជាពានប្រាក់ ឬវត្ថុបូជាផ្សេងៗនៅតាមវត្តអារាម ដែលតំណាងឱ្យភាពបរិសុទ្ធ និងមានតម្លៃខាងជំនឿ។ គ្រឿងប្រាក់ពីកំពង់ហ្លួងនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ មិនថាជាគ្រឿងលម្អកាយ គ្រឿងប្រើប្រាស់ក្នុងផ្ទះ ឬវត្ថុបូជានោះទេ ដែលបានឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និងការរស់នៅដ៏សម្បូរបែបរបស់ប្រជាជនខ្មែរ។ សម្រាប់់គ្រឿងប្រាក់ និងគ្រឿងអលង្ការប្រាក់ពីភូមិកំពង់ហ្លួង ទាំងអស់នេះ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាមានតម្លៃ និងគុណភាពខ្ពស់ ដោយសារតែគុណសម្បត្តិលេចធ្លោជាច្រើន។ គុណសម្បត្តិដ៏សំខាន់បំផុតមួយគឺ វាមានតម្លៃសិល្បៈខ្ពស់ ព្រោះគ្រឿងប្រាក់នីមួយៗសុទ្ធតែជាស្នាដៃសិល្បៈដែលឆ្លាក់ដោយដៃដ៏ប៉ិនប្រសប់របស់ជាងប្រាក់ខ្មែរ។ លំនាំឆ្លាក់ដែលមានរូបរាងជាសត្វ ផ្កា ឬលំនាំប្រពៃណីខ្មែរបានឆ្លុះបញ្ចាំងពីជំនឿ និងទស្សនៈរបស់ប្រជាជនខ្មែរ។ គុណសម្បត្តិបន្ទាប់គឺ មានភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែងដោយគ្រឿងប្រាក់ពីកំពង់ហ្លួងត្រូវបានផលិតឡើងពី ប្រាក់សុទ្ធ ដែលមានគុណភាពខ្ពស់។ វាមានលក្ខណៈរឹងមាំ មិនងាយបាក់បែក ឬប្រេះស្រាំឡើយ ហើយអាចប្រើប្រាស់បានយូរអង្វែងរហូតដល់ច្រើនជំនាន់។ ក្រៅពីនេះ គ្រឿងប្រាក់ក៏មានសុវត្ថិភាពខ្ពស់ផងដែរ ព្រោះវា មិនមានជាតិគីមីគ្រោះថ្នាក់ ដែលប៉ះពាល់ដល់សុខភាពឡើយ។ គុណសម្បត្តិនេះធ្វើឱ្យវាមានសុវត្ថិភាពសម្រាប់ប្រើប្រាស់ជាសម្ភារៈសម្រាប់បរិភោគ ឬគ្រឿងអលង្ការសម្រាប់កុមារ។ ជាចុងក្រោយ គ្រឿងប្រាក់ខ្មែរក៏មាន តម្លៃវប្បធម៌ខ្ពស់ ផងដែរ ព្រោះវាជាផ្នែកមួយនៃអត្តសញ្ញាណជាតិដែលបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ជំនឿ និងប្រពៃណីរបស់ប្រជាជនខ្មែរ។ គុណសម្បត្តិទាំងនេះបានធ្វើឱ្យគ្រឿងប្រាក់ពីកំពង់ហ្លួងមិនត្រឹមតែជាសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេ តែវាក៏ជាស្នាដៃសិល្បៈដែលប្រកបដោយគុណភាពខ្ពស់ផងដែរ។ គ្រឿងប្រាក់ពីភូមិកំពង់ហ្លួង មិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រជាជនក្នុងតំបន់ និងសេដ្ឋកិច្ចជាតិផងដែរ។ ឧស្សាហកម្មធ្វើគ្រឿងប្រាក់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតការងារ សម្រាប់ប្រជាជននៅតាមតំបន់ជនបទ ដែលបានផ្តល់ប្រាក់ចំណូលដល់ជាងប្រាក់ និងអ្នកពាក់ព័ន្ធនៅក្នុងសហគមន៍។ ការបង្កើតការងារនេះបានជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ ក្រៅពីនេះ គ្រឿងប្រាក់ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុង ការទាក់ទាញវិស័យទេសចរណ៍ដែរ។ គ្រឿងប្រាក់ពីកំពង់ហ្លួងបានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមបំផុតមួយសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលការលក់របស់វាបានជួយបង្កើនចំណូលសម្រាប់អាជីវករនៅតាមទីកន្លែងទេសចរណ៍នានា។ ជាងនេះទៅទៀត គ្រឿងប្រាក់ក៏បាន លើកកម្ពស់វិស័យសិប្បកម្ម របស់កម្ពុជាឲ្យកាន់តែរីកចម្រើន ដោយវាបានជួយរក្សា និងលើកកម្ពស់សិល្បៈឆ្លាក់បុរាណរបស់ខ្មែរ នៅក្នុងនោះ ក៏បានបើកឱកាសឲ្យផលិតផលគ្រឿងប្រាក់អាច នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាការរួមចំណែកដល់ការនាំចេញសិប្បកម្មរបស់កម្ពុជាផងដែរ។